ការប្រើប្រាស់កម្រិតភាសា និងពាក្យគោរព គឺជាទិដ្ឋភាពដ៏សំខាន់មួយក្នុងវប្បធម៌ខ្មែរ ជាពិសេសនៅពេលទាក់ទងជាមួយភ្ញៀវ ឬអ្នកដទៃ។ ការជ្រើសរើសពាក្យពេចន៍បង្ហាញពីការគោរព សីលធម៌ និងការយល់ដឹងពីឋានៈតួនាទីរបស់អ្នកដទៃ។ ពាក្យសម្រាប់ហៅភ្ញៀវតាមឋានៈ ឬវ័យដូចជា ពាក្យ លោក លោកស្រី ពាក្យទាំងនេះត្រូវបានប្រើប្រាស់ទូទៅសម្រាប់ហៅ ភ្ញៀវដែលមានវ័យចំណាស់ជាងខ្លួនយើង ឬអ្នកដែលយើងមិនទាន់ស្គាល់ច្បាស់ពីអាយុ និងឋានៈ ដើម្បីបង្ហាញពីការគោរព។ ចំពោះអត្ថន័យវិញ ពាក្យលោក លោកស្រីនេះ បង្ហាញពីភាពថ្លៃថ្នូរ ការគួរសម និងការគោរពចំពោះបុគ្គលនោះផងដែរ។ ឯពាក្យ ឧកញ៉ា ឧត្ដមសេនីយ៍ អ្នកគ្រូ លោកគ្រូ ពាក្យទាំងនេះប្រើប្រាស់ដោយផ្ទាល់ជាមួយ អ្នកដែលមានតំណែង ឋានៈខ្ពស់ ឬមុខងារខ្ពស់។ ទទ្ទឹមនឹងនេះ ពាក្យឯកឧត្តម សម្រាប់ប្រើជាមួយរដ្ឋមន្ត្រី ឬអ្នកមានឋានៈធំ ហើយពាក្យ អ្នកឧកញ៉ា ប្រើសម្រាប់ឧកញ៉ាធំជាដើម។ ចំពោះអត្ថន័យនៃការប្រើប្រាស់ពាក្យទាំងនេះគឺ បង្ហាញពីការទទួលស្គាល់ និងការគោរពចំពោះឋានៈ សមត្ថភាព ឬមុខតំណែងរបស់បុគ្គលនោះ។ ហើយការហៅឈ្មោះតាមតំណែងនេះ គឺជាការបង្ហាញពីភាពត្រឹមត្រូវ និងសមរម្យតាមកាលៈទេសៈផងដែរ។ ចំណែកឯពាក្យ បង គឺ ប្រើសម្រាប់ហៅអ្នកដែលមាន វ័យចាស់ជាងខ្លួន ឬ ប្អូនសម្រាប់ អ្នកដែលមានវ័យក្មេងជាង ខ្លួន។ អត្ថន័យនៃពាក្យ បងឬប្អូន នេះ គឺ បង្ហាញពីភាពស្និទ្ធស្នាល ភាពរាក់ទាក់ និងការគោរពតាមលំដាប់លំដោយនៃវ័យ។ បើយើងក្រឡេកទៅមើល ពាក្យគួរសមសម្រាប់ថ្លែងពីអ្វីមួយ ឬអំពីកិរិយាអ្វីមួយវិញ ពាក្យទាំងនេះត្រូវបានគេប្រើជាពាក្យនាំមុខ ឬជាពាក្យភ្ជាប់ ដើម្បីបង្ហាញពីភាពគួរសម និងការគោរពចំពោះអ្នកស្តាប់ ឬអ្នកដែលយើងទាក់ទងជាមួយ។ ពាក្យទាំងនេះ មានដូចជា សូម, សូមអញ្ជើញ, សូមគោរព, និង សូមជូន ជាដើម ដែលប្រើសម្រាប់បង្ហាញការគោរព ឬការអញ្ជើញ ឬការផ្តល់ជាអំណោយ។ ចំពោះពាក្យ សូម ពាក្យនេះប្រើដើម្បីបង្ហាញការសុំ ការជម្រាបដំណឹង ការគោរព ឬជាពាក្យនាំមុខឃ្លាដែលមានបំណងគួរសមណាមួយ។ ឧទាហរណ៍ ដូចជាពាក្យ "សូមថ្លែងអំណរគុណចំពោះការមកដល់" និង "សូមមេត្តាអភ័យទោស" ជាពាក្យសម្តីដែលប្រើសម្រាប់បង្ហាញការគោរព និងការសុំអធ្យាស្រ័យ ដើម្បីបង្ហាញការដាក់ចិត្តចំពោះភ្ញៀវ ឯពាក្យ សូមអញ្ជើញ ពាក្យនេះដែរ ប្រើសម្រាប់អញ្ជើញ ឬបបួលនរណាម្នាក់ឲ្យធ្វើអ្វីមួយដោយការគួរសម។ ពាក្យ "សូមអញ្ជើញលោកអង្គុយផ្នែកនេះ" និង "សូមអញ្ជើញពិសារអាហារ" ជាពាក្យសម្តីសុភាពដែលប្រើសម្រាប់អញ្ជើញ ឲ្យភ្ញៀវធ្វើសកម្មភាពមួយដោយផ្ដល់កិត្តិយស និងការគោរពយ៉ាងខ្ពង់ខ្ពស់។ ចំណែកឯពាក្យ សូមសម្តែង ត្រូវបានគេប្រើសម្រាប់បង្ហាញពីអារម្មណ៍ ទង្វើ ឬការថ្លែងអ្វីមួយដោយការគោរព។ ពាក្យ "សូមសម្តែងការគោរពចំពោះ" និង "សូមសម្តែងនូវក្តីរីករាយ" ជាពាក្យសម្តីផ្លូវការ ដែលប្រើសម្រាប់បង្ហាញអារម្មណ៍ ឬចរិតល្អ ដូចជា ការគោរព ក្តីសោមនស្ស និងការចូលរួមក្នុងពិធីការផ្សេងៗ រីឯពាក្យ សូមជូន ប្រើសម្រាប់ផ្តល់ឲ្យ ឬបំពាក់នូវអ្វីមួយដោយការគោរព ឬក្នុងន័យជាការផ្តល់ជូន។ ពាក្យ "សូមជូនពរជ័យ" និង "សូមជូនវត្ថុអនុស្សាវរីយ៍" ជាពាក្យសម្តីដែលប្រើសម្រាប់ផ្តល់អំណោយ ដើម្បីបង្ហាញការគោរព និងការអបអរសាទរជូនដល់អ្នកទទួលក្នុងឱកាសពិសេសៗ។ ការប្រើប្រាស់កម្រិតភាសា និងពាក្យគោរពឲ្យបានត្រឹមត្រូវ គឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងសង្គមខ្មែរ។ ក្នុងពិធីសំខាន់ៗយើងត្រូវមាន សីលធម៌ល្អ និង ចេះដឹង គឺពិតជាបង្ហាញពីតម្លៃដ៏ខ្ពង់ខ្ពស់របស់បុគ្គលម្នាក់ៗ។ វាបានបង្ហាញថាយើងមានការគោរព និងអោយតម្លៃ ចំពោះបុគ្គលដែលយើងទាក់ទងជាមួយ។ ហើយវាក៏៏ធ្វើឲ្យយើងមើលទៅមានភាពថ្លៃថ្នូរ និងជាទីគាប់ចិត្តចំពោះអ្នកដទៃទៀតផង។ ម្យ៉ាងវិញទៀត វាក៏ជួយឲ្យការទំនាក់ទំនងប្រព្រឹត្តទៅដោយរលូន និងមានភាពល្អប្រសើរ ព្រោះវាបង្កើតបរិយាកាសនៃភាពទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។ សរុបជារួមមក ការជ្រើសរើសពាក្យពេចន៍ឲ្យបានសមស្របទៅតាមកាលៈទេសៈ វ័យ និងឋានៈរបស់អ្នកស្តាប់ គឺជាកត្តាគន្លឹះក្នុងការបង្កើតចំណងទាក់ទងល្អ និងប្រកបដោយការគោរពនៅក្នុងសង្គមខ្មែរផងដែរ។